ល្បែងចោះប្រមាត់ គឺជាល្បែងប្រពៃណីខ្មែរ ដែលមានតែនៅតំបន់ភូមិកំពង់ភ្លុក ភូមិកំពង់ឃ្លាំង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដែលជាភូមិជិតមាត់ទន្លេសាប នៅប្រទេសកម្ពុជា។ អ្នកស្រុកនៅក្នុងតំបន់នេះគេតែងលេងល្បែងនេះ ប្លែកពីស្រុកឯទៀត ។ ល្បែងនេះ គេលេងតែក្នុងរដូវវស្សា តាំងពីពេលដាក់បិណ្ឌទៅ ទល់នឹងថ្ងៃចេញវស្សា គឺពីថ្ងៃ ១ រោច ខែភទ្របទ ទៅទល់នឹងថៃ ១៥ កើត ខែកត្តិក រៀងរាល់ឆ្នាំ ។ ល្បែងនេះមិនលេងនៅទូទាំងប្រទេសទេ តែជាការលេងរបស់ជនជាតិក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ដែលរបៀបលេងនិងបែបផែនប្រពៃណីរបស់វាប្លែកពីស្រុកផ្សេងៗ។ វាមានអត្ថន័យសំខាន់ក្នុងការបង្កើតភាពសាមគ្គី និងបង្រៀនមនុស្សឱ្យមានការប្រុងប្រយ័ត្ន និងវៃឆ្លាតក្នុងការការពារខ្លួន និងគ្រួសារ។ ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ដែលជាការបណ្ដុះបណ្ដាលកាយសម្បទា និងវិញ្ញាណមនុស្សដូចគ្នា ដើម្បីបង្កើតសុខភាព និងកម្លាំងដល់អ្នកលេង ដូច្នេះល្បែងចោះប្រមាត់ក៏ផ្តល់អត្ថប្រយោជន៍ដូច្នេះផងដែរ។ របៀបលេង មានទូកពីរ, ទូក១ សម្រាប់ដេញ ដែលមានសុទ្ធតែមនុស្សប្រុស និងទូក១ទៀតសម្រាប់រត់ដែលមានសុទ្ធតែមនុស្សស្រី ឯទំហំនឹងចំណុះទូកគឺស្មើគ្នា ហើយចំណុះទូកនីមួយៗមានមនុស្សត្រឹមតែ ៤ នាក់ ទៅ ១០ នាក់យ៉ាងច្រើន ។ បើមានអ្នករលេងច្រើនគេផ្គុំទូកជាគូៗ ទូកប្រុស ១មួយគូ និងទូកស្រី ១ មួយគូ។ គេលេងល្បែងនេះ ក្នុងទីដែលមានទឹករាក់ៗ ជម្រៅត្រឹមក ឬលិចក្បាល ។ ពេលផ្តើមលេងគឺ អ្នកលេងទាំងពីរក្រុម ត្រូវចុះទៅទូករបស់ខ្លួនឲ្យពេញទូក ។ ហើយពួកខាងប្រុសធ្វើជាអុំលេងៗ ទៅរកទូកខាងស្រីណាដែលជាគូនឹងទូកខ្លួន។ លុះខាងប្រុសអុំលេងៗទៅជិតទូកខាងស្រី ប្រុសៗស្រែកសួរថា ចោះប្រមាត់ ឯស្រីៗជួនកាលឆ្លើយ ថា ចោះក៏ចោះ ហើយជួនកាលឆ្លើយថា ទេ និងដូនកាយឥតឆ្លើយតបអ្វីឡើយ។ ឯខាងប្រុសទោះបានឮពាក្យថា ព្រមក្តី មិនព្រមក្តី ឬស្ងៀមស្ងាត់ក្តី ក៏ស្រែកព្រមគ្នាថា ដេញៗ។ នៅពេលឮតែប៉ុណ្ណេះ ខាងស្រីក៏អុំទូករត់ ហើយខាងប្រុសក៏ប្រឹងអុំតាម ។ ការដេញតាមនោះ ជួនកាលទាន់ ជួនកាលមិនទាន់ទេ ស្រេចលើកម្លាំងរៀងខ្លួន បើខាងប្រុសដេញទាន ក៏គេលោតទៅតោងទាញទូកខាងស្រីឲ្យលិច ធ្វើឲ្យខាងស្រីហែលព្រោងព្រាតពេញផ្ទៃទឹក។ ពេលនោះខាងស្រីៗ ឥតបានប្រកាន់ខ្លួនឡើយ គេចេះតែប្រឡែងប្រឡូកគ្នាពេញក្នុងទឹក។ ឯប្រុសៗនៅតែដេញខាងស្រី ទាល់តែអស់ចិត្តហត់រៀងៗខ្លួន ទើបនាំគ្នាស្តារទូកឡើង ហើយគេនាំគ្នាអុំលេងតទៅទៀតសារជាថ្មី។ បើលេងពេលព្រឹកគេលេងរហូតដល់ពេលម៉ោងបាយថ្ងៃ តែបើលេងពេលយប់គេលេងរហូតដល់ពេលពាក់កណ្ដាលអធ្រាត្រ ទើបខាងប្រុសគេអនុញ្ញាតឲ្យខាងស្រីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។ ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក ដូចមានឈ្មាះខាងលើ គេលេងដោយស្មោះត្រង់ ឥតមានប្រកាន់ថាខុសឬត្រូវអ្វីឡើយ គិតតែនាំគ្នារីករាយសប្បាយតែមួយយ៉ាងតែប៉ុណ្ណោះ។ ល្បែងនេះ រាប់ចូលក្នុងការហាត់ប្រាណ ហាត់កម្លាំងឲ្យរាងកាយឡើងសាច់ដុំមានសុខភាពល្អ ប្រហាក់ប្រហែលគ្នានឹងកីឡាហែលទឹកសព្វថ្ងៃនេះដែរ។